ការញ៉ាំអាហារសម្រន់ពេលយប់ មិនមែនជាទម្លាប់ធម្មតារបស់គ្រួសារខ្មែរភាគច្រើននោះទេ យ៉ាងណាមិញ វាអាចកើតឡើងក្នុងករណីមួយចំនួន។ មានមូលហេតុជាច្រើនដែលជំរុញឲ្យមនុស្សមួយចំនួននៅប្រទេសកម្ពុជា ងាកមកញ៉ាំអាហារនៅពេលយប់។ អ្នកធ្វើការងារពេលយប់ គឺជាក្រុមមនុស្សដែលពុំមានពេលវេលាគ្រប់គ្រាន់ ហេតុនេះហើយទើបតម្រូវឲ្យពួកគេត្រូវការ ការញ៊ាំអាហារសម្រន់នៅពេលយប់។ ចំពោះគ្រូពេទ្យដែលប្រចាំការ មន្ត្រីសន្តិសុខ អ្នកបើកតាក់ស៊ី ឬអ្នកលក់ដូរផ្សេងៗនៅពេលយប់ ពួកគេតែងតែមានការនើយហត់ក្នុងម៉ោងធ្វើការ ដែលធ្វើឱ្យពួកគេមានការឃ្លាននៅពេលយប់ជ្រៅ។ ការធ្វើការងារពេលយប់តម្រូវឱ្យមានថាមពលបន្ថែម ដូច្នេះការញ៉ាំអាហារសម្រន់ពេលយប់ពិតជាសំខាន់។ សម្រាប់អ្នកដែលធ្វើការវេនយប់ រាងកាយរបស់ពួកគេអាចនឹងត្រូវការសារធាតុចិញ្ចឹម និងការផ្តោតអារម្មណ៍លើការងារ។ ពួកគេប្រហែលជាមិនមានពេលវេលាដើម្បីញ៉ាំអាហារពេលល្ងាចគ្រប់គ្រាន់នោះទេ។ ជួនកាលពួកគេមានអារម្មណ៍ធុញថប់ ឬស្ត្រេសដោយសារការងារ ដែលនាំឱ្យចង់ញ៉ាំអាហារដើម្បីបន្ធូរអារម្មណ៍ផងដែរ។ មនុស្សចាស់ក៏ជាក្រុមមួយទៀតដែលឧស្សាហ៍ឃ្លាននៅពេលយប់ដែរ។ ការរំលាយអាហាររបស់មនុស្សចាស់អាចនឹងខុសពីមនុស្សវ័យក្មេង ហើយពួកគេអាចមានអារម្មណ៍ឃ្លានញឹកញាប់ជាងមុន។ ជួនកាលមនុស្សចាស់អាចមានបញ្ហាកម្រិតជាតិស្ករក្នុងឈាមទាប ដែលធ្វើឱ្យពួកគេត្រូវការអាហារសម្រន់នៅពេលយប់។ កូនក្មេងមិនអាចញុំាអាហារបានច្រើនក្នុងពេលតែមួយទេដូច្នេះគេអាចនឹងភ្ញាក់ពីគេងនៅពេលយប់ដោយសារតែឃ្លាន។ អាហារមិនត្រឹមតែមានឥទ្ធិពលចំពោះសុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផ្លូវចិត្តយើងទៀតផង។ កម្មវិធីជួបជុំពេលយប់ ក៏ជាមូលហេតុសំខាន់មួយទៀតដែលនាំឱ្យមានការញ៉ាំអាហារសម្រន់ផងដែរ។ តួយ៉ាងដូចជាពិធីជប់លៀង មង្គលការ ឬការជួបជុំមិត្តភក្តិ ដែលប្រារព្ធធ្វើឡើងនៅពេលយប់ តែងតែមានម្ហូបអាហារជាច្រើនប្រភេទ ដើម្បីទទួលភ្ញៀវកិត្តិយស។ បរិយាកាសរីករាយ និងការសន្ទនាគ្នាក៏អាចធ្វើឱ្យយើងចង់ញ៊ាំអាហារជាមួយមនុស្សដែលនៅជុំវិញយើងផងដែរ។ ការឃ្លានផ្នែកផ្លូវចិត្តក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ មនុស្សខ្លះញ៉ាំនៅពេលយប់ ដើម្បីបំបាត់អារម្មណ៍ឯកា ធុញថប់ ឬស្ត្រេស។ ការញ៉ាំអាហារអាចជាវិធីមួយដើម្បីស្វែងរកការលួងលោម និងបំភ្លេចទុក្ខសោក។ នៅពេលយប់ការមើលទូរទស្សន៍ ឬលេងហ្គេមក៏អាចធ្វើឱ្យយើងចង់ញ៉ាំអាហារសម្រន់ដោយមិនដឹងខ្លួនផងដែរ។ ម្ហូបដែលពេញនិយមសម្រាប់ធ្វើជាអាហារសម្រន់ពេលយប់រួមមាន ស៊ុប ឬស្ងោរត្រី សាច់មាន់បំពង បាយឆា មីឆា ផ្លែឈើ នំខ្មែរ និងគ្រាប់ធញ្ញជាតិជាដើម។ អាហារខ្លះងាយស្រួលរំលាយ ហើយខ្លះទៀតផ្តល់ថាមពលលឿន ដែលស័ក្តិសមសម្រាប់អ្នកដែលត្រូវការអាហារបន្ទាន់។ ការញ៉ាំអាហារដែលសម្បូរជាតិកាបូអ៊ីដ្រាត ឬជាតិស្ករខ្ពស់នៅពេលថ្ងៃ អាចបណ្តាលឱ្យជាតិស្ករក្នុងឈាមឡើងចុះលឿន ដែលធ្វើឱ្យមានអារម្មណ៍ឃ្លានម្តងទៀតនៅពេលយប់ផងដែរ។ ម្យ៉ាងវិញទៀត កង្វះសារធាតុចិញ្ចឹមសំខាន់ៗក្នុងរបបអាហារពេលថ្ងៃ ក៏អាចធ្វើឱ្យរាងកាយស្វែងរកអាហារបន្ថែមនៅពេលយប់ផងដែរ។ ការមិនបានញ៉ាំអាហារពេលល្ងាចគ្រប់គ្រាន់ ក៏អាចនាំឱ្យមានអារម្មណ៍ឃ្លានខ្លាំងនៅពេលយប់ផងដែរ។ ការញ៉ាំអាហារសម្រន់ពេលយប់ គឺជារឿងមួយដែលកើតឡើងតាមពេលវេលា ឬជាទម្លាប់ផងដែរ ដែលរាងកាយត្រូវការអាហារចម្រុះផ្សេងៗគ្នា។ ការទទួលទានអាហារពេលយប់ក៏ងាយបង្ករគ្រោះថ្នាក់ផងដែរ។ ការញុំាបាយពេលយប់វានឹងបង្កើនកម្រិតជាតិខ្លាញ់ក្នុងរាងកាយ ហើយពេលថ្ងៃការរំលាយអាហារមានដំណើរការល្អប្រសើរជាង។ ការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងបរិមាណត្រឹមត្រូវ ប្រាកដណាស់ គឺអាចផ្តល់នូវប្រយោជន៍ជាច្រើនដល់សារពាង្គកាយ។ ការញុំាសាច់ពេលយប់ វាសម្បូរនូវប្រូតេអ៊ីនដែលធ្វើឲ្យបង្កនូវការលំបាកក្នុងការរំលាយ ហើយក៏បណ្តាលឲ្យមានបញ្ហាក្នុងការគេងផងដែរ។ ការញុំាឈីសពេលយប់ផលវិបាកចម្បងជាងគេ គឺបញ្ហាពិបាកក្នុងការរំលាយអាហារ និងឡើងទម្ងន់។ ការជ្រើសរើសអាហារដែលសម្បូរទៅដោយប្រូតេអ៊ីនមកធ្វើជាអាហារសម្រន់ពេលយប់គឺជាជម្រើសដ៏ល្អសម្រាប់អ្នក។ ការញុំាទឹកដោះគោក្តៅឧណ្ហៗពេលយប់ នឹងជួយសម្រួលដល់រាងកាយ ក៏ដូចជាជួយឲ្យគេងលក់ស្រួលផងដែរ។ ការញ៉ាំអាហារដែលសម្បូរប្រតេអ៊ីនពេលយប់តែបន្តិចបន្តួចក៏អាចធ្វើឲ្យអ្នកឆ្អែតបានយូរផងដែរ។ អាហារសម្រន់ដែលសម្បូរប្រូតេអ៊ីនមានដូចជា ស៊ុត ផ្លែឈើស្រស់ ទឹកដោះគោជូរមួយពែង ឈីស និងសូកូឡាក្តៅជាដើម។ ដោយសារតែបញ្ហាកង្វះជាតិទឹកក្នុងរាង្គកាយក៏ជាកត្តាចម្បងមួយដែលធ្វើឲ្យឃ្លានផងដែរ ហើយអ្នកអាចពិសារទឹកជាមុនសិននៅពេលដែលអ្នកឃ្លាននៅពាក់កណ្តាលយប់។ នៅពេលយប់បើអ្នកពិសារទឹកហើយនៅតែឃ្លាន គួរញុំាអាហារសម្រន់ណាដែលល្អដល់សុខភាព។ ការឃ្លាននៅពេលយប់ វាក៏អាចកើតឡើងដោយសារតែអ្នកទទួលទានអាហារពេលល្ងាចលឿនពេកផងដែរ។ អ្នកអាចមានកម្រិតជាតិផ្អែមឬប្រៃទាបពេក ទើបបណ្តាលអោយឃ្លានពេលយប់។ ការឃ្លាននៅពេលយប់គឺដោយសារតែអ្នកមានបញ្ហាកង្វះជាតិប្រូតេអ៊ីន។ នៅពេលអ្នកឃ្លានអាហារនៅពេលយប់ ចូរជៀសវាងការពិសារកាហ្វេ ឬភេសជ្ជះផ្សេងៗដែលមានជាតិកាហ្វេអ៊ីននៅពេលយប់។